បច្ចុប្បន្នភាពនៃការរស់នៅបែបបៃតងកំពុងក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដើម្បីចូលរួមចំណែកថែរក្សាភពផែនដីឱ្យមានភាពស្រស់បំព្រងឡើងវិញ។ ការយល់ដឹងពីតម្លៃនៃធនធានធម្មជាតិដែលនៅជុំវិញខ្លួនយើង គឺជាចំណុចចាប់ផ្ដើមដ៏ល្អបំផុតក្នុងការបង្កើតនូវទម្លាប់ថ្មីដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។ សិប្បកម្មដែលមិនប៉ះពាល់ដល់បរិស្ថានមិនត្រឹមតែជួយកាត់បន្ថយបរិមាណសំរាមនៅក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានបង្កើតនូវភាពច្នៃប្រឌិតថ្មីៗសម្រាប់យុវជន។ ការរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និង ការងាកមកប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ គឺជាកាតព្វកិច្ចដែលយើងត្រូវធ្វើដើម្បីកូនចៅជំនាន់ក្រោយ។ វត្ថុប្រើប្រាស់ដែលធ្វើឡើងដោយដៃពីវត្ថុធាតុដើមធម្មជាតិ តែងតែមានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ និង មានតម្លៃខ្ពស់ខាងផ្នែកស្មារតីសម្រាប់អ្នកដែលបានប្រើប្រាស់។ សិល្បៈនៃការច្នៃប្រឌិតរបស់របរប្រើប្រាស់ពីធម្មជាតិ ជួយឱ្យយើងមើលឃើញពីតម្លៃនៃរបស់ដែលគ្រប់គ្នាធ្លាប់គិតថាជារបស់ដែលគ្មានប្រយោជន៍ ឬ ជារបស់ចាស់។ នៅក្នុងប្រទេសកម្ពុជាយើងមានធនធានធម្មជាតិជាច្រើនប្រភេទ ដែលអាចយកមកកែច្នៃជាផលិតផលប្រើប្រាស់បានយ៉ាងសម្បូរបែប និង មានសោភ័ណភាពប្លែកភ្នែក។ ការបង្កើតផលិតផលដោយខ្លួនឯងមិនត្រឹមតែជួយសន្សំសំចៃថវិកាប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ផ្ដល់នូវមោទនភាពចំពោះស្នាដៃដែលយើងបានចំណាយពេលបង្កើតឡើង។ សិប្បកម្មបែបបៃតងគឺជាស្ពានចម្លងមួយដែលនាំយើងឱ្យវិលត្រឡប់ទៅរកការរស់នៅដោយសាមញ្ញ និង មានភាពសុខដុមរមនាជាមួយប្រព័ន្ធបរិស្ថានវិទ្យា។ យើងអាចចាប់ផ្ដើមផ្លាស់ប្ដូរពិភពលោកបានតាមរយៈការជ្រើសរើសប្រើប្រាស់ផលិតផលដែលផលិតចេញពីកម្លាំងពលកម្មផ្ទាល់ខ្លួន និង វត្ថុធាតុដើមក្នុងស្រុក។ សម្លៀកបំពាក់ចាស់ៗដែលយើងលែងប្រើប្រាស់ គឺជាវត្ថុធាតុដើមដ៏មានតម្លៃប្រសិនបើយើងដឹងពីវិធីសាស្ត្រក្នុងការកែច្នៃវាឱ្យក្លាយជាថង់យួរដៃដ៏ស្រស់ស្អាត។ ការច្នៃអាវយឺតដែលរហែកឱ្យក្លាយជាកម្រាលព្រំសម្រាប់ប្រើប្រាស់ក្នុងផ្ទះ គឺជាវិធីសាស្ត្រដ៏ឈ្លាសវៃក្នុងការកាត់បន្ថយសំណល់វាយនភណ្ឌនៅក្នុងទីក្រុង។ បច្ចេកទេសប៉ាក់ជួសជុលសម្លៀកបំពាក់ឱ្យមើលទៅឃើញមានសោភ័ណភាពប្លែក គឺជាការផ្ដល់ជីវិតថ្មីដល់ខោអាវដែលធ្លាប់តែត្រូវបោះចោលក្នុងធុងសំរាម។ ក្រណាត់កប្បាសចាស់ៗអាចយកមកកាត់ដេរជាកាតាបដាក់សម្ភារៈសិក្សា ឬ ថង់ដាក់បន្លែនៅពេលយើងទៅផ្សារដើម្បីជំនួសការប្រើប្រាស់ថង់ប្លាស្ទិក។ ការកាត់បន្ថយតម្រូវការទិញសម្លៀកបំពាក់ថ្មីៗហួសកម្រិត គឺជាសកម្មភាពមួយដែលជួយកាត់បន្ថយការបំពុលទឹកពីវិស័យឧស្សាហកម្មកាត់ដេរខ្នាតធំ។ ក្រណាត់សូត្រដែលនៅសល់ពីការកាត់ដេរ អាចយកមកធ្វើជាបូដោតសក់ ឬ ផ្កាតុបតែងផ្ទះបានយ៉ាងប្រណីត និង មានភាពទាក់ទាញបំផុត។ ការប្រើប្រាស់ម្ជុល និង អំបោះដើម្បីច្នៃប្រឌិតរបស់របរចាស់ៗឡើងវិញ គឺជាការបណ្ដុះនូវការអត់ធ្មត់ និង ភាពផ្ចិតផ្ចង់នៅក្នុងការងារសិល្បៈ។ សិប្បកម្មកែច្នៃក្រណាត់មិនត្រឹមតែផ្ដល់នូវផលិតផលថ្មីប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយរក្សាទុកនូវការចងចាំល្អៗដែលបង្កប់នៅក្នុងសម្លៀកបំពាក់ទាំងនោះ។ រាល់បំណែកក្រណាត់តូចៗដែលនៅសេសសល់ សុទ្ធតែអាចក្លាយជាស្នាដៃសិល្បៈដ៏អស្ចារ្យបាន ប្រសិនបើយើងដាក់ចិត្តដាក់កាយនៅក្នុងការកែច្នៃវា។ ការយល់ដឹងពីតម្លៃនៃសម្លៀកបំពាក់នីមួយៗ នឹងធ្វើឱ្យយើងក្លាយជាអ្នកប្រើប្រាស់ដែលទទួលខុសត្រូវខ្ពស់ចំពោះសុខភាពរបស់បរិស្ថានជុំវិញ។ ក្រដាសដែលប្រើប្រាស់រួចទាំងសងខាង មិនមែនជាសំរាមដែលត្រូវបោះចោលឡើយ ព្រោះយើងអាចយកវាមកធ្វើជាម្សៅក្រដាសដើម្បីបង្កើតបន្ទះក្រដាសថ្មី។ ដំណើរការនៃការត្រាំក្រដាសចាស់ៗឱ្យរលួយ រួចវាយឱ្យម៉ត់គឺជាមេរៀនវិទ្យាសាស្ត្រដ៏សាមញ្ញមួយ ដែលយើងអាចអនុវត្តបាននៅតាមគេហដ្ឋាន។ ការបន្ថែមផ្កាស្ងួត ឬ ស្លឹកឈើចូលទៅក្នុងបន្ទះក្រដាសដែលកំពុងផលិត នឹងធ្វើឱ្យក្រដាសនោះមានលក្ខណៈសិល្បៈ និង មានក្លិនក្រអូបបែបធម្មជាតិ។ ក្រដាសកែច្នៃដោយដៃមានផ្ទៃរដុបដែលផ្ដល់នូវអារម្មណ៍ពិសេសនៅពេលយើងប៉ះពាល់ និង ផ្ដល់នូវសោភ័ណភាពបែបបុរាណសម្រាប់ធ្វើកាតជូនពរ។ ការកាត់បន្ថយការប្រើប្រាស់ក្រដាសថ្មីៗ គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារព្រៃឈើ និង កាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅក្នុងអាកាស។ សៀវភៅកំណត់ត្រាដែលធ្វើចេញពីក្រដាសកែច្នៃ គឺជាកាដូដ៏មានអត្ថន័យបំផុតសម្រាប់មនុស្សជាទីស្រឡាញ់ដែលតែងតែស្រឡាញ់ និង ថែរក្សាបរិស្ថាន។ ក្មេងៗអាចរៀនសូត្រពីតម្លៃនៃការសន្សំសំចៃតាមរយៈការជួយឪពុកម្ដាយកែច្នៃក្រដាសចាស់ៗឱ្យក្លាយជារបស់លេង ឬ សម្ភារៈតុបតែងផ្សេងៗ។ សិល្បៈនៃការធ្វើក្រដាសដោយដៃ បង្រៀនឱ្យយើងស្គាល់ពីតម្លៃនៃពេលវេលា និង ភាពអត់ធ្មត់ដែលត្រូវរង់ចាំរហូតដល់បន្ទះក្រដាសស្ងួតល្អ។ ការប្រើប្រាស់ពណ៌ធម្មជាតិពីមើមរុក្ខជាតិដើម្បីលាបលើក្រដាស គឺជាវិធីសាស្ត្រដែលគ្មានជាតិគីមី និង មិនបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ យើងម្នាក់ៗសុទ្ធតែអាចក្លាយជាអ្នកការពារបរិស្ថានបានតាមរយៈការកែច្នៃក្រដាសដែលនៅសល់ក្នុងការិយាល័យឱ្យក្លាយជាវត្ថុប្រើប្រាស់មានប្រយោជន៍។ ទៀនដែលផលិតចេញពីក្រមួនឃ្មុំធម្មជាតិ ផ្ដល់នូវពន្លឺដ៏ស្រទន់ និង មានក្លិនក្រអូបប្រហើរដែលជួយឱ្យអារម្មណ៍របស់យើងបានធូរស្រាល។ ការងាកមកប្រើប្រាស់ក្រមួនឃ្មុំជំនួសឱ្យសារធាតុប៉ារ៉ាហ្វីន គឺជាការជ្រើសរើសដ៏ឈ្លាសវៃដើម្បីជៀសវាងការស្រូបយកជាតិពុលនៅពេលដុតទៀន។ យើងអាចយកកែវជជុះ ឬ សំបកដូងដែលនៅសល់ពីការធ្វើម្ហូប មកធ្វើជាជើងទៀនដ៏ស្រស់ស្អាតសម្រាប់តុបតែងនៅលើតុអាហារពេលល្ងាច។ បន្ទះក្រមួនសម្រាប់ខ្ចប់អាហារគឺជាផលិតផលថ្មីមួយ ដែលអាចប្រើជំនួសផ្លាស្ទិកបានយ៉ាងល្អ និង អាចលាងសម្អាតយកមកប្រើប្រាស់ឡើងវិញបានច្រើនដង។ ការប្រើប្រាស់ផលិតផលពីក្រមួនឃ្មុំមិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយគាំទ្រដល់ការចិញ្ចឹមឃ្មុំតាមបែបធម្មជាតិរបស់កសិករ។ រាល់វត្ថុធាតុដើមដែលទទួលបានពីឃ្មុំ សុទ្ធតែមានសមត្ថភាពរលាយចូលក្នុងដីវិញបានយ៉ាងឆាប់រហ័ស និង មិនបន្សល់ទុកនូវសំណល់ពុលឡើយ។ ការរៀនធ្វើទៀនដោយខ្លួនឯងនៅផ្ទះ គឺជាសកម្មភាពកម្សាន្តដ៏មានន័យសម្រាប់សមាជិកគ្រួសារក្នុងការចំណាយពេលជាមួយគ្នាដោយក្ដីរីករាយ។ ក្លិនក្រអូបពីផ្កាដែលយើងបន្ថែមទៅក្នុងក្រមួនឃ្មុំ នឹងធ្វើឱ្យបរិយាកាសនៅក្នុងផ្ទះមានភាពស្រស់ស្រាយ និង មានផាសុកភាពជាទីបំផុត។ ការជ្រើសរើសប្រើប្រាស់ទៀនធម្មជាតិ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះបរិស្ថាន និង ការយល់ដឹងពីគុណភាពនៃជីវិតរស់នៅ។ សិល្បៈនៃការច្នៃប្រឌិតជាមួយក្រមួនឃ្មុំ បង្រៀនយើងឱ្យស្គាល់ពីទំនាក់ទំនងរវាងសត្វល្អិត និង សមត្ថភាពច្នៃប្រឌិតរបស់មនុស្សជាតិ។ ដីឥដ្ឋគឺជាវត្ថុធាតុដើមដ៏អស្ចារ្យដែលធម្មជាតិបានផ្ដល់ឱ្យយើង ដើម្បីយកមកបង្កើតជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដែលមានភាពរឹងមាំ។ ការប្រើដៃផ្ទាល់ដើម្បីសូនដីឥដ្ឋឱ្យក្លាយជាចាន ឬ ថូផ្កា គឺជាការបញ្ចេញនូវអារម្មណ៍សិល្បៈតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយធាតុដី។ ផលិតផលដែលធ្វើពីដីឥដ្ឋធម្មជាតិគ្មានផ្ទុកនូវសារធាតុគីមីឡើយ ដូច្នេះ វាមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់ដាក់ចំណីអាហារ ឬ ទឹកផឹក។ ជើងដាក់ទៀនដែលធ្វើពីដីឥដ្ឋមានរូបរាងសាមញ្ញ ប៉ុន្តែ វាបង្កប់នូវភាពប្រណីតដែលមិនអាចរកទិញបានពីទំនិញដែលផលិតដោយម៉ាស៊ីន។ ការប្រើប្រាស់សម្ភារៈដីឥដ្ឋដែលមានអាយុកាលប្រើប្រាស់បានយូរអង្វែង ជួយឱ្យយើងកាត់បន្ថយការទិញរបស់របរដែលងាយខូច និង ឆាប់ក្លាយជាសម្រាម។ សិប្បកម្មដីឥដ្ឋនៅក្នុងភូមិស្រុកនៃប្រទេសកម្ពុជា គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃដែលយើងត្រូវរួមគ្នាថែរក្សា និង អភិវឌ្ឍបន្ថែម។ ការរៀនសូនដីឥដ្ឋជួយឱ្យយើងមានស្មារតីមូលល្អ និង មានការផ្ដោតអារម្មណ៍ខ្ពស់ទៅលើការងារដែលកំពុងធ្វើនៅចំពោះមុខ។ រាល់ស្នាមម្រាមដៃដែលនៅជាប់លើថូដីឥដ្ឋនីមួយៗ គឺជាសក្ខីភាពនៃកម្លាំងពលកម្ម និង បេះដូងរបស់អ្នកបង្កើតស្នាដៃនោះឡើង។ យើងអាចតុបតែងវត្ថុដែលធ្វើពីដីឥដ្ឋដោយប្រើពណ៌ដែលចម្រាញ់ចេញពីថ្ម ឬ រុក្ខជាតិ ដើម្បីរក្សានូវអត្តសញ្ញាណនៃផលិតផលបៃតង។ ការយល់ដឹងពីប្រភពនៃដីឥដ្ឋ និង ដំណើរការនៃការដុតកម្ដៅ បង្រៀនយើងឱ្យមានភាពអត់ធ្មត់ដើម្បីទទួលបានលទ្ធផលដ៏ល្អឥតខ្ចោះ។ ការជ្រលក់ពណ៌លើក្រណាត់ដោយប្រើមើមរមៀតនឹងផ្ដល់នូវពណ៌លឿងដ៏ស្រស់ឆើតឆាយ និង មានសុវត្ថិភាពខ្ពស់ចំពោះស្បែករបស់អ្នកប្រើប្រាស់។ សំបកខ្ទឹមបារាំងដែលយើងតែងតែបោះចោលក្នុងផ្ទះបាយ អាចយកមកដាំទឹកដើម្បីជ្រលក់ក្រណាត់ឱ្យមានពណ៌ទឹកក្រូចយ៉ាងស្រទន់។ បច្ចេកទេសជ្រលក់ពណ៌តាមបែបបុរាណដោយប្រើរុក្ខជាតិ ជួយការពារប្រភពទឹកនៅក្នុងសហគមន៍មិនឱ្យរងការបំពុលដោយសារធាតុគីមី។ ការប្រើប្រាស់ស្លឹកឈើ និង ផ្កាស្រស់ដើម្បីផ្ដិតយកពណ៌នៅលើក្រណាត់កប្បាស គឺជាសិល្បៈដ៏អស្ចារ្យដែលធម្មជាតិបានប្រទានមកឱ្យ។ ក្រណាត់ដែលជ្រលក់ពណ៌តាមបែបធម្មជាតិ តែងតែមានភាពទាក់ទាញដោយសារតែពណ៌នីមួយៗមានលក្ខណៈប្លែកៗគ្នា និង មិនមានភាពជាន់គ្នា។ ការចេះច្នៃពណ៌ពីសំបកឈើ ឬ ឫសឈើ គឺជាការរក្សានូវចំណេះដឹងដូនតាដែលធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរាណរៀងមក។ រាល់ដំណើរការនៃការជ្រលក់ពណ៌ធម្មជាតិ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និង ជីវចម្រុះដែលនៅជុំវិញខ្លួនយើង។ សរសៃអំបោះដែលជ្រលក់ពណ៌ធម្មជាតិ នឹងមានសភាពទន់រលោង និង មិនបង្កឱ្យមានការរមាស់ ឬ ប្រតិកម្មផ្សេងៗនៅលើស្បែកឡើយ។ ការបង្កើតពណ៌ដោយខ្លួនឯងពីធម្មជាតិ ជួយឱ្យយើងមានសេរីភាពពេញលេញនៅក្នុងការរចនាម៉ូដសម្លៀកបំពាក់តាមចំណង់ចំណូលចិត្ត។ សកម្មភាពជ្រលក់ពណ៌បែបធម្មជាតិគឺជាការបណ្ដុះមនសិការស្រឡាញ់បរិស្ថាន និង ការឱ្យតម្លៃលើធនធានធម្មជាតិដែលយើងមាន។ ការជ្រើសរើសយកសិប្បកម្មបែបបៃតងមកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ គឺជាសកម្មភាពដ៏មានតម្លៃបំផុតដែលមនុស្សគ្រប់រូបអាចធ្វើបានភ្លាមៗ។ សរុបមកវិញ ការស្វែងយល់ និង ការអនុវត្តសិប្បកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន គឺជាគន្លឹះសំខាន់សម្រាប់ការរស់នៅប្រកបដោយនិរន្តរភាព។ សូមឱ្យយើងទាំងអស់គ្នាចូលរួមគាំទ្រ និង បង្កើតនូវស្នាដៃសិល្បៈដែលផ្ដល់ផលវិជ្ជមានដល់ភពផែនដី និង សហគមន៍ដែលយើងរស់នៅ។ ការផ្លាស់ប្ដូរតូចៗនៅថ្ងៃនេះ នឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់បរិស្ថានពិភពលោកនៅថ្ងៃអនាគតតាមរយៈការច្នៃប្រឌិតរបស់យើង។ សិប្បកម្មបែបបៃតងមិនត្រឹមតែជារបរកស៊ីនោះទេ ប៉ុន្តែ គឺជាការលះបង់ដើម្បីភាពស្រស់បំព្រងនៃធម្មជាតិ និង សុខមាលភាពរបស់មនុស្សជាតិ។